ប្រទេសកម្ពុជា មានផ្ទៃដីសរុបប្រមាណ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈសណ្ឋានដីចម្រុះ និងប្លែកៗគ្នា។ សណ្ឋានដីសំខាន់ៗរបស់កម្ពុជារួមមាន តំបន់វាលទំនាបកណ្តាល ជួរភ្នំ និងខ្ពង់រាប តំបន់ខ្ពង់រាបភាគឦសាន និងតំបន់មាត់សមុទ្រ។ ប្រទេសកម្ពុជាមានផ្ទៃដីផតកណ្តាល ដែលហ៊ុំព័ទ្ធទៅដោយ ភ្នំ កូនភ្នំ និង ខ្ពង់រាប ។ នៅប៉ែកនិរតី ផ្ទៃដីទេរចុះពីភ្នំក្រវាញ សំដៅទៅឈូងសមុទ្រដែលជាទី សំបូរកោះ ដោយគេចែកសណ្ឋានដីជាបីតំបន់ធំៗ គឺ តំបន់មាត់សមុទ្រ តំបន់ប្រជុំភ្នំ និង ខ្ពង់រាប តំបន់ទំនាបកណ្តាល។ តំបន់មាត់សមុទ្រគឺជាតំបន់ដែលស្ថិតនៅប៉ែកនិរតីនៃប្រទេស គេអាចចែកតំបន់នេះជា ៣ ផ្នែកសំខាន់ៗ។ ទំនាបឆ្នេរ ជាតំបន់ដែលនៅចន្លោះឆ្នេរសមុទ្រ និងជួរភ្នំក្រវាញ ។ ទំនាបនេះ មានរយៈកំពស់ងើបឡើងឆាប់រហ័ស ពីឆ្នេរទៅទល់នឹងជើងភ្នំ ហើយ ដែលសំបូរទៅដោយកូនភ្នំ និងផ្លូវទឹកដែលហូរធ្លាក់ចុះពីជួរភ្នំក្រវាញ ។ ទោះបីមាន រយៈកំពស់ងើបឡើងឆាប់រហ័ស និងទទួលសំណឹកយ៉ាងខ្លាំងក៏ដោយ ក៏តំបន់នេះ នៅតែមានសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិដែរ។ ព្រោះគេអាចធ្វើចំការដំណាំធំៗ ដូចជាចំការដូង ចំការម្រេច ចំការធូរេន ហើយនិងចំការកៅស៊ូនៅជិតកំពង់ សោម ។ ក្រៅពីនេះ ទំនាបឆ្នេរច្រើនតែសំបូរទៅដោយព្រៃកោងកាង ដែលផ្តល់នៅទីជម្រកដល់សត្វស្លាប និងទេសភាពដ៏គួរឲ្យចាប់អារម្មណ៏។ ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៤០ គ.ម ដែល លាតសន្ធឹងពីខេត្តកោះកុង រហូតដល់ខេត្តកំពត។ ឆ្នេរនេះ មានស្ទើរកោះពីរយ៉ាងធំនៅដាច់ពីគ្នា ដោយឆកកំពង់សោមគឺ ស្ទើរកោះវាលរេញ និងស្ទើរកោះស្មាច់ ។ គេចែកឆ្នេរសមុទ្រប្រទេសកម្ពុជាជា ៥ ផ្នែក គឺពីពាយ័ព្យទៅអាគ្នេយ៍មានពីព្រំប្រទល់ប្រទេសថៃ ត្រង់ ចាំយាម ទៅទល់នឹងព្រែកគគីរ ឆ្នេរតំបន់នេះទាប មានវាលភក់ ព្រៃកោងកាង និងមានភូមិអ្នកនេសាទជាច្រើន ដូចជា ថ្នល់ក្របី បឹងក្រសោប កោះកាពិ។ ពីព្រែកគគីរទៅទល់នឹងជ្រោយសូរីយ៍វង្ស ឆ្នេរសមុទ្រស្ថិតនៅក្បែរ ជើងភ្នំ និងចំផ្លូវខ្យល់មូសុង ដែលបណ្តាលអោយឆ្នេរនេះពុំសូវមាន មនុស្សរស់នៅទេ ។ ឆកកំពង់សោម សំបូរព្រៃ តែគ្មានមនុស្សរស់នៅទេ នៅខាងលិច ឆកនេះ មានជ្រោយសូរីយ៍វង្ស និងជ្រោយថ្មស ដែលមានភូមិអ្នកនេសាទនៅត្រង់ ជ្រលងគោ ។ ពីក្រុងកំពង់សោមទៅឆកទឹកសាប មានឆ្នេរខ្សាច់ជាច្រើន ប្រកប ដោយដើមស្លាវ នៅចំកណ្តាលវាលឆ្នេរនេះ មានឆករាម ដែលជាជំរកយ៉ាងល្អសំរាប់កំពង់ផែ ។ ពីឆកទឹកសាបទៅហាទៀង មាត់សមុទ្រមានរាងផតចូលក្នុង ដោយសារឆកទឹកសាប និងឆកវាលរេញ ។ ឆ្នេរតំបន់នេះ មានផ្ទៃរាបហើយពោរពេញទៅដោយវាលភក់ នៅក្បែរមុខចំណោតបូកគោ ឆ្នេរសំបូរទៅដោយដើមកោងកាង ហើយខាងកើតពាមសមុទ្រនៃស្ទឹងកំពត គឺឆ្នេរខ្សាច់ដែលមានស្ថានីយងូតទឹក កែប។ ឈូងសមុទ្រខ្មែរ ពុំសូវជ្រៅប៉ុន្មានទេ ហើយមានបាត រាបស្មើ ជំរៅមធ្យមមាន ៥០ម៉ែត្រ ហើយជម្រៅជាអតិបរមា មានមិនលើសពី ៧៥ម៉ែត្រឡើយ ហើយឈូងសមុទ្រនេះខ័ណ្ឌប្រទេសកម្ពុជាពីឧបទ្វីបម៉ាឡាកា ។ ទោះបីឈូងសមុទ្រនេះមានជំរៅមិនសូវជ្រៅក៏ដោយ ក៏នាវាសមុទ្រធំៗ អាចចូលមកចតដល់កំពង់ផែកំពង់សោមបានដោយងាយដែរ ។ ម្យ៉ាងទៀត ឈូង សមុទ្រនេះសំបូរកោះណាស់ ។ កោះដែលជារបស់ប្រទេសកម្ពុជាមួយចំនួនគឺក្រុមកោះនៅខាងជើងពាមសមុទ្រព្រែកគគីរ គឺប្លុកដីដែលមិនបាន ទទួលសំរុតបាតសមុទ្រ ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្តេត និង កោះមូល ។ កោះកុង ជាកោះធំជាងគេនៃប្រទេសកម្ពុជា ដែលមានទំហំប្រហែល ៨០ គីឡូម៉ែត្រ គឺជាកូនភ្នំមួយមានកំពស់ ៤១០ ម៉ែត្រ ដែលដាច់ចេញពីទ្វីបដោយសារ បំណាក់ភ្នំភ្លើង ។ ប៉ែកខាងលិចកោះកុង បែរមុខទៅរកខ្យល់មូសុងនិរតី បណ្តាលអោយឆ្នេរកោះប្រកបទៅដោយផ្ទាំងថ្មដែលស្ទើរតែចូលពុំចុះ ។ ផ្ទុយទៅវិញ ឆ្នេរខាងកើតគេចផុតពីខ្យល់មូសុង មានប្រជាជនរស់នៅ និង មានចំការដំណាំជាច្រើន ។ ក្រុមកោះដែលនៅចន្លោះកោះកុង និងជ្រោយស្មាច់ គឺជាកូនកោះមួយជួរប្រកបដោយថ្ម កោះទាំងនោះមាន កោះដំបង កោះព្រះ កោះបួន កោះ ស្មាច់ កោះសូរី និងកោះសាមិត ។ កោះដែលនៅចំពីមុខឆកកំពង់សោម មានកោះរ៉ុង់ និងកោះរ៉ុង់សន្លឹម ។ កោះដែលនៅឯនាយស្ទើរកោះវាលរេញ មាន ៣ ក្រុមគឺ ក្រុមទីមួយ នៅពីមុខកំពង់ផែកំពង់សោម មានកោះពស់ ។ ក្រុមទីពីរ នៅមុខរាម មានកោះតា កៀវ កោះឫស្សី កោះត្រែ កោះចន្លុះ និងកោះស្រមោច។ ក្រុមទីបី បន្តទៅ កោះត្រល់ មានកោះថ្មី និង កោះសេះ ។ នៅក្នុងលំហឈូងសមុទ្រកម្ពុជា មានកោះ តាង កោះអាគ្នេយ៍ កោះព្រីង កោះរៀ និង កោះរ៉ែ ។ ជាចុងក្រោយបង្អស់ នៅខាងត្បូងស្ថានីយកែប មានកោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គញ់ កោះសេះ និងកោះឫស្សី ។ កោះទាំងអស់នេះ មានប្រជាជនរស់នៅតិចតួចណាស់ ព្រមទាំងប្រកប ទៅដោយព្រៃស្តុក ដែលគេពុំទាន់បានទាញយកផលនៅឡើយ ។ ប៉ុន្តែ សព្វថ្ងៃនេះ កោះមួយភាគធំជាមជ្ឈមណ្ឌលនេសាទយ៉ាងសំខាន់ នៅរដូវដែលខ្យល់មូសុងបក់ពី ទិសឦសាន ។ តំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា ស្ថិតនៅប៉ែក និរតី នៃប្រទេស មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែងប្រហែល ៤៤០ គីឡូម៉ែត្រ ជាប់នឹងឈូងសមុទ្រថៃ។ តំបន់នេះលាតសន្ធឹងឆ្លងកាត់ខេត្តចំនួនបួន។ ខេត្តកោះកុង ស្ថិតនៅប៉ែកខាងលិចបំផុតនៃតំបន់ឆ្នេរ មានព្រំដែនជាប់នឹងប្រទេសថៃ ខេត្តនេះសម្បូរទៅដោយព្រៃកោងកាង ឆ្នេរខ្សាច់ស្ងាត់ៗ និងកោះធំៗដូចជាកោះកុងក្រៅ វាជាតំបន់ដែលមានទន្លេព្រែកជាច្រើនហូរចាក់ទៅសមុទ្រ។ ខេត្តព្រះសីហនុ គឺជាខេត្តឆ្នេរសមុទ្រដ៏ល្បីល្បាញបំផុត និងជា កំពង់ផែសមុទ្រទឹកជ្រៅ ដ៏សំខាន់របស់កម្ពុជា។ ខេត្តនេះមានឆ្នេរខ្សាច់វែងៗ និងស្រស់ស្អាតជាច្រើនដូចជា ឆ្នេរអូឈើទាល ឆ្នេរឯករាជ្យ ឆ្នេរជ័យជំនះ និងឆ្នេរព្រែកត្រែង។ ក្រៅពីនេះ ក៏មានកោះជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ ដូចជាកោះរុង កោះរុងសន្លឹម និងកោះខ្មែរ។ ខេត្តកំពត ស្ថិតនៅភាគអាគ្នេយ៍នៃខេត្តព្រះសីហនុ ខេត្តនេះល្បីល្បាញដោយសារ ផ្លែម្រេចកំពត ដែលមានគុណភាពខ្ពស់ និងតំបន់ទេសចរណ៍ភ្នំបូកគោ។ ឆ្នេរសមុទ្រនៃខេត្តកំពតមានលក្ខណៈជាឆ្នេរភក់ល្បាប់ច្រើនជាងឆ្នេរខ្សាច់។ ខេត្តកែប ជាខេត្តតូចជាងគេនៅតំបន់ឆ្នេរ ដែលធ្លាប់ជាទីក្រុងរមណីយដ្ឋានដ៏ពេញនិយមតាំងពីសម័យបារាំង។ ខេត្តនេះល្បីខាង អាហារសមុទ្រស្រស់ៗ ជាពិសេសក្តាមថ្ម និងមានឆ្នេរខ្សាច់សិប្បនិមិត្ត។ លក្ខណៈពិសេសនៃសណ្ឋានដីតំបន់មាត់សមុទ្រតំបន់ទំនាបជាប់ឆ្នេរ ភាគច្រើននៃតំបន់មាត់សមុទ្រគឺជា វាលទំនាប ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រ វាលទំនាបទាំងនេះត្រូវបានបង្កើតឡើងដោយដីល្បាប់ពីទន្លេ និងស្ទឹងដែលហូរចាក់ទៅសមុទ្រ។ ព្រៃកោងកាង និងវាលភក់ តាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសនៅខេត្តកោះកុង និងកំពត សម្បូរទៅដោយ ព្រៃកោងកាង និងតំបន់ វាលភក់ល្បាប់។ ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីឆ្នេរ ការពារច្រាំងទន្លេ និងជាជម្រកសត្វសមុទ្រ។ កម្ពុជាមាន កោះនិងកូនកោះជាច្រើន ដែលកោះស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ។ កោះទាំងនេះភាគច្រើនមានព្រៃឈើដុះគ្របដណ្តប់ និងមានឆ្នេរខ្សាច់សក្បុស ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរ។ មានទន្លេ ព្រែក និងស្ទឹង ជាច្រើនហូរឆ្លងកាត់តំបន់នេះ មុននឹងចាក់ទៅសមុទ្រ ដែលបង្កើតបានជាតំបន់ដីសណ្ដ និងវាលទំនាបមានជីជាតិ។ ផ្នែកខ្លះនៃតំបន់មាត់សមុទ្រ ជាពិសេសនៅខេត្តកោះកុង និងកំពត មាន ជួរភ្នំ លាតសន្ធឹងជាប់នឹងឆ្នេរ ដូចជាជួរភ្នំក្រវាញភាគខាងលិច និងជួរភ្នំបូកគោភាគខាងកើត ភ្នំទាំងនេះខ្លះមានព្រៃឈើក្រាស់ៗ និងទឹកធ្លាក់ដ៏ស្រស់ស្អាត។ តំបន់មាត់សមុទ្រកម្ពុជាមានសក្តានុពលខ្ពស់ផ្នែក ទេសចរណ៍ ធម្មជាតិ និង សេដ្ឋកិច្ច តាមរយៈវិស័យកំពង់ផែ នេសាទ និងកសិកម្ម។ ការអភិវឌ្ឍន៍តំបន់នេះកំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងទាក់ទាញវិនិយោគិន។